មានសុភាសិតខ្មែរ៤ឃ្លាបានពោលថា ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត បើចង់បានសួគ៌ តោងកាន់សុចរិត ចង់សំបូរមិត្ត ត្រូវរកទ្រព្យ ហើយសុភាសិតខ្មែរទាំង៤ឃ្លានេះ គឺជាពាក្យទូន្មានដែលប្រកបដោយគតិបណ្ឌិត។ សុភាសិតខ្មែរ៤ឃ្លានេះបានបង្កប់នូវអត្ថន័យជ្រាលជ្រៅទាំងន័យត្រង់ ន័យធៀប និងតម្លៃអប់រំដ៏មានសារៈសំខាន់សម្រាប់ជីវិត។ តាមន័យត្រង់នៃសុភាសិតនេះគឺចង់បង្ហាញអំពីក្បួនក្នុងការរស់នៅដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួន។ ចំពោះឃ្លា ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី មានន័យថា ប្រសិនបើយើងស្រឡាញ់ខ្លួនឯង យើងត្រូវចេះថែរក្សាសុខភាពដោយប្រុងប្រយ័ត្នក្នុងការបរិភោគអាហារនានា។ ការជ្រើសរើសចំណីអាហារល្អ និងមានអនាម័យ គឺជារឿងចាំបាច់ដើម្បីឲ្យមានសុខភាពល្អ និងមាំមួន។ រីឯឃ្លា បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត មានន័យថា បើបុរសណាស្រឡាញ់នារីម្នាក់ដោយស្មោះត្រង់ គេត្រូវចេះថែរក្សាចិត្តនាង កុំបោកប្រាស់ ឬធ្វើឱ្យនាងឈឺចាប់។ ការស្ងួនចិត្តនាងគឺជាការផ្តល់ក្តីស្រឡាញ់ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ពិតប្រាកដទៅលើដៃគូ។ ចំណែកឃ្លា ចង់បានសួគ៌ តោងកាន់សុចរិត គឺសំដៅទៅលើជំនឿសាសនាដែលថា ប្រសិនបើយើងចង់ទៅកាន់សុគតិភព ឬបានសេចក្តីសុខក្នុងជីវិតនេះនិងជីវិតក្រោយ យើងត្រូវតែប្រព្រឹត្តតែអំពើល្អ សុចរិតទៀងត្រង់ មិនកេងប្រវ័ញ្ច ឬបៀតបៀនអ្នកដទៃ។ ហើយការរស់នៅប្រកបដោយសីលធម៌ គឺជាផ្លូវទៅកាន់សេចក្តីសុខពិតប្រាកដ។ ចំណែកឯ ចង់សំបូរមិត្ត ត្រូវរកទ្រព្យ វិញ គឺចង់បង្ហាញថា ដើម្បីមានមិត្តភក្តិច្រើន ឬដើម្បីអាចជួយជ្រោមជ្រែងមិត្តភក្តិបាន យើងត្រូវមានលទ្ធភាពផ្នែកទ្រព្យសម្បត្តិ។ ទ្រព្យសម្បត្តិក្នុងន័យនេះ មិនមែនសំដៅតែលើលុយកាក់នោះទេ តែអាចមានន័យថាជាចំណេះដឹង ជំនាញ ឬក៏លទ្ធភាពក្នុងការផ្តល់ប្រយោជន៍ដល់អ្នកដទៃ។ នៅពេលយើងមានទ្រព្យ យើងអាចជួយសម្រាលទុក្ខលំបាករបស់មិត្តភក្តិ ឬក៏អាចផ្តល់ឱកាសឱ្យពួកគេ ដូច្នេះហើយទើបគេចង់រាប់អានយើងច្រើន។ ក្រៅពីន័យត្រង់ សុភាសិតនេះក៏បង្កប់នូវន័យប្រៀបធៀបដ៏ស៊ីជម្រៅផងដែរ។ ចំពោះឃ្លា ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី អាចប្រៀបបានទៅនឹងការជ្រើសរើសនូវអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង ទាំងស្មារតីនិងរាងកាយ មិនមែនត្រឹមតែចំណីប៉ុណ្ណោះទេ។ វាជាការរំលឹកឱ្យយើងចេះថែរក្សាខ្លួនប្រាណ និងគំនិតរបស់យើងឱ្យបានល្អបំផុត។ រីឯឃ្លា បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត មិនមែនគ្រាន់តែសំដៅលើទំនាក់ទំនងស្នេហារវាងប្រុសនិងស្រីនោះទេ តែអាចប្រៀបបាននឹងការថែរក្សាមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់ មិនថាជាឪពុកម្តាយ បងប្អូន ឬមិត្តភក្តិឡើយ។ ការស្ងួនចិត្តក្នុងន័យនេះគឺការផ្តល់នូវតម្លៃ ការគោរព និងការយកចិត្តទុកដាក់។ ចំណែកឃ្លា ចង់បានសួគ៌ តោងកាន់សុចរិត អាចប្រៀបបាននឹងការរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា និងកិត្តិយស។ សួគ៌ក្នុងន័យនេះមិនមែនជាឋានសួគ៌នៅលើមេឃនោះទេ តែជាសេចក្តីសុខ និងភាពស្ងប់ស្ងាត់ក្នុងចិត្តដែលបានមកពីការប្រព្រឹត្តល្អ។ ជាចុងក្រោយឃ្លា ចង់សំបូរមិត្ត ត្រូវរកទ្រព្យ អាចប្រៀបធៀបបានទៅនឹងការពិតដែលថា មនុស្សដែលមានលទ្ធភាពគ្រប់គ្រាន់ មិនថាជាចំណេះដឹង បទពិសោធន៍ ឬក៏ធនធាន តែងតែមានអ្នកចង់រាប់អានច្រើន។ នោះក៏ដោយសារតែពួកគេអាចផ្តល់ប្រយោជន៍ ឬដោះស្រាយបញ្ហាឱ្យអ្នកដទៃបាន។ នេះមិនមែនមានន័យថា មិត្តភាពផ្អែកលើទ្រព្យនោះទេ តែជាការបង្ហាញថា លទ្ធភាពរបស់យើងអាចទាក់ទាញមិត្តល្អបាន។ សុភាសិតនេះមានតម្លៃអប់រំដ៏ខ្ពស់សម្រាប់មនុស្សគ្រប់រូប និងគ្រប់វ័យ។ វាបង្រៀនឱ្យយើងចេះថែរក្សាខ្លួនឯង ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដែលជាមូលដ្ឋានគ្រឹះនៃជីវិតប្រកបដោយសុភមង្គល។ ហើយវាបង្រៀនអំពីតម្លៃនៃភាពស្មោះត្រង់និងការគោរពនៅក្នុងទំនាក់ទំនង ដែលជាគន្លឹះក្នុងការកសាងចំណងមិត្តភាព ឬស្នេហាប្រកបដោយនិរន្តរភាព។ សុភាសិតជំរុញឱ្យយើងប្រកាន់ខ្ជាប់នូវសីលធម៌ និងសុចរិតភាព ក្នុងការរស់នៅ ដែលជាផ្លូវឆ្ពោះទៅរកសេចក្តីសុខពិតប្រាកដ និងការទទួលស្គាល់ពីសង្គម។ សុភាសិតថែមទាំងលើកទឹកចិត្តឱ្យយើងខិតខំប្រឹងប្រែងរក្សា ឬបង្កើនសមត្ថភាព និងធនធាន ដើម្បីឱ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយខ្លួនឯង និងជួយអ្នកដទៃ ដែលអាចនាំឱ្យមានមិត្តភាពកាន់តែរឹងមាំ និងមានភាពចម្រុងចម្រើនក្នុងជីវិត។ សរុបមក សុភាសិតនេះគឺជាមេរៀនជីវិតដ៏មានតម្លៃ ដែលដាស់តឿនយើងឱ្យរស់នៅប្រកបដោយគតិបណ្ឌិត ស្មោះត្រង់ និងមានទំនួលខុសត្រូវទាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។